ល្ខោនស្រមោលស្បែកធំ គឺជាទម្រង់សិល្បៈបុរាណខ្មែរដ៏វិសេសវិសាល ដែលត្រូវបានទទួលស្គាល់ដោយអង្គការយូណេស្កូជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិតាំងពីឆ្នាំ ២០០០។ សិល្បៈនេះតំណាងឲ្យភាពប៉ិនប្រសប់ ភាពច្នៃប្រឌិត និងជំនឿសាសនារបស់ដូនតាខ្មែរ ដោយរួមបញ្ចូលគ្នារវាងគំនូរ ចម្លាក់ តូរ្យតន្ត្រី អក្សរសិល្ប៍ និងល្ខោន។ គ្រឿងសំខាន់នៃល្ខោនស្បែកធំនេះគឺ ស្បែកធំ ដែលស្បែកធំនេះដែរ គឺជាប្រភេទ រូបស្បែក ដែលត្រូវបានឆ្លាក់ចេញពី ស្បែកគោ ឬពីស្បែកសត្វដទៃទៀត។ លក្ខណៈសំខាន់ៗរបស់ស្បែកធំគឺ រូបស្បែកទាំងនេះមានទំហំធំជាងស្បែកតូច សម្រាប់ ល្ខោនស្បែកតូច ហើយពេលខ្លះអាចមានកម្ពស់ស្មើនឹងមនុស្សម្នាក់។ ស្បែកទាំងនោះត្រូវបានឆ្លាក់យ៉ាងល្អិតល្អន់ និងវិចិត្រ ដោយបង្ហាញពីតួអង្គ ធម្មជាតិ ប្រាសាទ និងវត្ថុផ្សេងៗក្នុងរឿង។ រូបឆ្លាក់ទាំងនោះមានលក្ខណៈពិសេសមួយចំនួនដូចជា មានប្រហោង ឆ្នូត ឬចន្លោះប្រហោងដើម្បីឲ្យពន្លឺអាចឆ្លងកាត់បាន។ ជាទូទៅ ស្បែកធំមិនត្រូវបានលាបពណ៌ភ្លឺរលោងនោះទេ គឺរក្សាទុកនូវពណ៌ធម្មជាតិរបស់ស្បែកដែលជួយឲ្យស្រមោលចេញមកច្បាស់ និងស៊ីជម្រៅ។ រូបស្បែកនីមួយៗត្រូវបានភ្ជាប់ទៅនឹងបង្គោលឫស្សីពីរដើម ដើម្បីឲ្យអ្នកសម្តែងអាចកាន់ និងបន្លាស់ទីរូបស្បែកបានយ៉ាងងាយស្រួលនៅលើផ្ទាំងក្រណាត់។ រូបស្បែកមិនត្រឹមតែផលិតឡើងដើម្បីប្រើប្រាស់ក្នុងល្ខោនប៉ុណ្ណោះទេ តែវាក៏ផលិតឡើងសម្រាប់លក់ធ្វើជាគ្រឿងសិល្បៈតាំងលម្អផងដែរ។ ហើយល្ខោនស្រមោលស្បែកធំនេះ គឺជាទម្រង់សិល្បៈរួមបញ្ចូលគ្នាដ៏ស្មុគស្មាញមួយ ដែលទាមទារនូវការចូលរួមពីអ្នកឯកទេសជាច្រើននាក់។ ឯការសម្តែងគឺធ្វើឡើងនៅពេលយប់ ដោយមានរោងសម្តែងបិទបាំងជុំវិញ ហើយមានផ្ទាំងក្រណាត់ពណ៌សដ៏ធំធ្វើជាឆាកនៅខាងមុខទៀតផង។ នៅពីក្រោយផ្ទាំងក្រណាត់ពណ៌សនោះ គេដាក់ប្រភពពន្លឺដ៏ខ្លាំង ដែលអាចជះពន្លឺទៅលើផ្ទាំងក្រណាត់ពណ៌សនោះបាន។ ពីបុរាណគេធ្វើការដុតភ្នក់ភ្លើងដ៏ធំមួយ ឬប្រើភ្លើងគោម ភ្លើងចង្កៀងប្រេងកាត តែឥឡូវគេប្រើភ្លើងអគ្គិសនីដើម្បីបញ្ចាំងទៅលើផ្ទាំងក្រណាត់ទាំងនោះក៏បាន។ ឯអ្នកសម្តែង ឬហៅថា អ្នកបំបោលស្បែក ត្រូវកាន់រូបស្បែកធំៗទាំងនោះ រួចដើរទៅមកនៅចន្លោះប្រភពពន្លឺ និងផ្ទាំងក្រណាត់ពណ៌ស។ ស្រមោលរបស់រូបស្បែកទាំងនោះនឹងរំលេចឡើងយ៉ាងច្បាស់នៅលើផ្ទាំងក្រណាត់ពណ៌សនៅខាងមុខ ដែលអាចឲ្យអ្នកទស្សនាទស្សនាបាន។ ហើយអ្នកសម្ដែងត្រូវមានភាពប៉ិនប្រសប់ក្នុងការរំកិល និងបង្វិលរូបស្បែក ដើម្បីបង្កើតជាចលនាដ៏រស់រវើក។ រឿងដែលគេយកមកសម្តែងក្នុងល្ខោនស្បែកធំគឺសុទ្ធសឹងជារឿង រាមកេរ្តិ៍ខ្មែរ ដែលជាវីរកថាជាតិដ៏អស្ចារ្យរបស់កម្ពុជា។ រឿងរាមកេរ្តិ៍នេះត្រូវបានជ្រើសរើសដោយសារតែខ្លឹមសារអប់រំដ៏ជ្រាលជ្រៅ និងមានតួអង្គសម្បូរបែបទៀតផង។ ក្រៅពីរឿងរាមកេរ្តិ៍ គេក៏អាចយករឿងផ្សេងៗទៀតមកសម្ដែងបានផងដែរ។ ហើយការសម្តែងត្រូវបានអមដោយ វង់ភ្លេងពិណពាទ្យ ដែលជាវង់ភ្លេងប្រពៃណីខ្មែរ មានឧបករណ៍ដូចជា រនាតឯក រនាតធុង គងវង់ធំ គងវង់តូច ស្រឡៃ និងស្គរ។ ហើយតន្ត្រីពិណពាទ្យបានបង្កើនបរិយាកាសនៃរឿងនិទាន និងធ្វើឲ្យអ្នកទស្សនាកាន់តែលង់នឹងសាច់រឿងបន្ថែមទៀត។ ក្រៅពីអ្នកសម្ដែង និងវង់ភ្លេង ក៏មានអ្នកនិទានរឿង ឬពោលរឿង ដែលជាអ្នកនិទានកថានិងជាអ្នកបញ្ចេញសំឡេងតួអង្គទាំងអស់នៅក្នុងរឿងផងដែរ។ ឯអ្នកនិទានរឿងត្រូវមានសំឡេងពីរោះ ច្បាស់លាស់ និងអាចប្រែប្រួលតាមតួអង្គនីមួយៗបានយ៉ាងប៉ិនប្រសប់ ដើម្បីឲ្យរឿងកាន់តែរស់រវើក។ ហើយរឿងរាមកេរ្តិ៍ដែលគេតែងយកមកសម្តែងនេះ បានបង្រៀនឲ្យអ្នកទស្សនាបានទទួលចំណេះដឹងដ៏មានតម្លៃទាំងនេះទៀតផង។ ល្ខោនស្រមោលស្បែកធំនេះមានសារៈសំខាន់ជាច្រើនចំពោះវប្បធម៌ខ្មែរ ព្រោះវាជាទម្រង់សិល្បៈបុរាណមួយដែលបានបន្សល់ទុកពីដូនតា។ ដោយសារតែល្ខោនស្រមោលស្បែកធំមិនត្រឹមតែអាចសម្ដែងជាទម្រង់របស់ខ្នួនប៉ុណ្ណោះទេ តែល្ខោនស្រមោលស្បែកធំអាចយកទៅបញ្ជូលទៅក្នុងទម្រង់សិល្បៈដទៃទៀតបានផងដែរដូចជា នៅក្នុងចម្រៀង ខ្សែរភាពយន្ដ ឬទម្រង់សិល្បៈដទៃទៀត។ សិល្បៈនេះបានជួយថែរក្សានូវទម្រង់សិល្បៈបុរាណ ជំនាញឆ្លាក់ស្បែក បច្ចេកទេសតន្ត្រី និងរឿងនិទានតាំងពីបុរាណកាល។ ល្ខោនស្រមោលស្បែកធំគឺជាផ្នែកមួយដែលមិនអាចកាត់ផ្ដាច់បានពីអត្តសញ្ញាណវប្បធម៌ខ្មែរ ដែលបានតំណាងឲ្យភាពរុងរឿងនៃសិល្បៈខ្មែរពីអតីតកាល។ សិល្បៈស្បែកធំក៏ជាកត្តាមួយទាក់ទាញភ្ញៀវទេសចរឲ្យមកស្វែងយល់ពីវប្បធម៌ខ្មែរផងដែរ។ ទោះបីជាសិល្បៈស្បែកធំបានជួបប្រទះនូវការធ្លាក់ចុះក្នុងសម័យកាលមួយចំនួនក៏ដោយ ក៏មានការខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការស្ដារ និងអភិរក្សវាឡើងវិញ ដើម្បីធានាថាបេតិកភណ្ឌដ៏មានតម្លៃនេះឲ្យនៅតែបន្តស្ថិតស្ថេរសម្រាប់មនុស្សជំនាន់ក្រោយ។